អ្នកប្រាជ្ញខ្មែរបានតាក់តែងនិងចងក្រងនូវសុភាសិតជាច្រើនសម្រាប់ដាស់ស្មារតីកូនខ្មែរកុំឲ្យភ្លេចខ្លួនឯង ក្នុងការសម្រេចចិត្តធ្វើអ្វីមួយឲ្យទទួលបានជោគជ័យ។ ជាក់ស្ដែងចំពោះសុភាសិតខ្មែរមួយដែលពោលថាក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ មានដំណើរទើបរៀបសម្ពាយ ទាំងបីរលាយអសារបង់។ សុភាសិននេះលោកពោលប្រាប់ត្រង់ៗតែម្ដងមានន័យថារាល់កិច្ចការ កាលណាដល់ពេលត្រូវការ ទើបរៀបចំធ្វើកិច្ចការនោះ រមែងពុំបានសម្រេចផលសមស្របទេ ។ សម្រាប់ពាក្យថាក្របីបាត់ទើបធ្វើរបង នេះសំំដៅដល់ពេលក្របីនៅមានមិនគិតធ្វើរបងទេដល់ពេលក្របីបាត់អស់ទើបធ្វើរបងការពារតើការពារអ្វី តើមានប្រយោជន៍អ្វីទៀត។ ចំណែកពាក្យថាពេលប្រឡងទើបស្វាធ្យាយ នេះមានន័យថាពេលប្រលងទៅហើយ ទើបខំរៀន ខំទន្ទេញ ខំសូត្រ បើទុកជាខំយ៉ាងណា ក៏មិនទាន់ពេលវេលាដែរ ។ នេះគេចង់បញ្ជាក់ថាតើខំមានប្រយោជន៍អ្វី បើរៀបចំខ្លួនចូលប្រលងទៅហើយ ។ ម្យ៉ាងទៀតពាក្យដែលគេនិយាយថា មានដំណើរទើបរៀបសម្ពាយ នេះមានន័យថា ដល់ពេលចេញដំណើរទៅហើយ ទើបងាកមករៀបចំឥវ៉ាន់វេចជាសម្ពាយ ចាប់យកនេះខ្លះ នោះខ្លះ ។ ដោយប្រញាប់ពេក អាចធ្វើឲ្យគេភាន់ច្រឡំមុខក្រោយ ភ្លេចនេះភ្លេចនោះ ពុំបានសព្វគ្រប់ ។ ករណីទាំងបីខាងលើនេះ លោកពោលថា រលាយអសារបង់ គឺគ្មានបានផលល្អទេ ពីព្រោះវេលាខ្លីណាស់ទៅហើយ ធ្វើអ្វីក៏ពុំទាន់ដែរ ។ ម្យ៉ាងទៀត របស់បាត់អស់ហើយ ទើបចាក់សោរ ឬមនុស្សស្លាប់បាត់ទៅហើយ ទើបនាំយកទៅមន្ទីរពេទ្យ តើមានប្រយោជន៍អ្វីទៀត ។ សុភាសិតនេះជាពាក្យបង្រៀនបែបប្រៀបធៀប ដែលបង្ហាញពីឥរិយាបថ និងចរិកសកម្មភាពរបស់មនុស្សខ្លះ ដែលមិនបានរៀបចំការរស់នៅឲ្យរួចរាល់ជាមុន។ ពួកគេច្រើនធ្វើអ្វីៗពេលយឺតពេលយូរ ឬចាំតែមានបញ្ហាហើយទើបត្រៀមខ្លួន ដែលជារឿងឥតប្រយោជន៍ និងបាត់បង់ឱកាស។ គេចង់បង្រៀនមនុស្សឲ្យមានភាពប្រុងប្រយ័ត្ន និងរៀបចំរឿងអ្វីៗឲ្យរួចជាមុន មុនពេលបញ្ហាកើតឡើង។ កុំឲ្យដល់ពេលខូច ទើបនឹកឃើញថាគួរធ្វើអ្វីមួយ។ ការមិនរៀបចំទុកជាមុន ធ្វើឲ្យបាត់បង់ឱកាស និងរងនូវផលវិបាក។ ម្យ៉ាងសុភាសិតនេះ ជាសារសម្រាប់យុវវ័យ ក៏ដូចជាមនុស្សគ្រប់ជំនាន់ថា ការរៀនសូត្រគួរទាមទារការស្វ័យសិក្សាជាទៀងទាត់មិនត្រូវរងចាំទាល់តែដល់ថ្ងៃប្រឡងនោះទេ។ ការរៀបចំអ្វីៗសម្រាប់ដំណើរឬកិច្ចការផ្សេងៗគឺត្រូវធ្វើមុនពេលចាប់ផ្ដើម។ ការការពារទ្រព្យសម្បត្តិក៏គួរតែមានទុកជាមុន មិនត្រូវចាំឱ្យបាត់សិនទើបព្យាយាមការពារ ឬប្រយ័ត្ននោះទេ។ សរុបមកសុភាសិតនេះបង្រៀនឲ្យយើងក្លាយជាមនុស្សមានការត្រៀមខ្លួនប្រុងប្រយ័ត្ន មិនទុកឱ្យបញ្ហាហួសទៅសិនទើបតែស្ដារឡើងវិញ។ មនុស្សដែលចេះរៀបចំសកម្មភាព និងគ្រោងទុកជាមុន នឹងទទួលបានជោគជ័យក្នុងជីវិត។ ចំពោះសុភាសិតខ្មែរមួយទៀតបានពោលថា កូនខូចព្រោះមេបា សំដៅដល់ការកង្វះខាតការអប់រំកូន ចៅ។ បុរាណាចារ្យតែងបន្ទោសថា កូនខូចព្រោះតែឪពុកម្ដាយខ្វះការអប់រំទូន្មានប្រៀនប្រដៅ ។ ម្យ៉ាងទៀត ព្រះពុទ្ធដីការក៏មានចែងថា មាតាបិតាជាបុព្វាចារ្យ គឺជាគ្រូដើម ឬជាគ្រូទី១របស់កូនប្រុសស្រី ។ ដូច្នេះ បើគ្រូដើមចេះអប់រំកូនឲ្យដើរត្រូវតាមគន្លងធម៌ កូនៗច្បាស់ជាក្លាយទៅជា អតិជាតបុត្ត គឺកូនល្អលើសជាងការអប់រំទៅទៀត ។ ព្រោះកូនៗកាលនៅតូច និស្ស័យវាប្រៀបដូចក្រដាស ស មួយសន្លឹក ដែលក្មេងងាយនិងទទួលរងឥទ្ធិពលខ្លាំងតាមរយះមនុស្សធំ។ បើគេផាត់ពណ៌អ្វីលើក្រដាសសនេះ វានឹងដិតច្បាស់ល្អជាមិនខាន ដែលធ្វើឲ្យក្រដាសនោះមើលទៅមិនស្អាត។ តាមន័យនេះ បើឪពុកម្ដាយខ្លះ មានការចេះដឹងខ្លួនឯងតិចមែន តែចេះអប់រំកូនឲ្យល្អតាំងពីនៅក្មេង លុះដល់កូនធំឡើង ទោះបីសង្គមដឹកនាំឲ្យខិលខូចខ្លះ ក៏គង់នៅល្អមួយកម្រិតដែរ ។ ជាពិសេស ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេកទំយើកូនខ្លាំងពេក បណ្ដែតបណ្ដោយកូនខ្លាំងពេក លុះដល់កូនធំឡើង ច្បាស់ជាប្រាសចាកសីលធម៌ ប្រព្រឹត្តតែអំពើពាលា មានចោរកម្ម ជាដើមមិនខាន ។ ម្យ៉ាងទៀត ឪពុកម្ដាយខ្លះជាមនុស្សអវិជ្ជា ប្រព្រឹត្តតែអំពើថោកទាប មានការឆក់ កាប់សម្លាប់គេជាដើម ។ ឪពុកម្ដាយដែលប្រព្រឹត្តិអាក្រក់ប្រភេទនេះ មិនបានអប់រំកូនទាល់តែសោះ បើអប់រំក៏ក្នុងផ្លូវអាក្រក់តាមគន្លងខ្លួនផងដែរ ។ ម្ល៉ោះហើយ កូនក៏ក្លាយជា អវជាតបុត្ត មិនខានគឺកូនដែលអាក្រក់ជាងឪម៉ែទៅទៀត ព្រោះកូនបានឃើញទង្វើអាក្រក់ពីឱពុកម្តាយតាំងពីតូចមក ។ សុភាសិតនេះមានតម្លៃអប់រំខ្ពស់ដែលជាសារព្រមានសម្រាប់ឪពុកម្ដាយកុំឲ្យចោលបន្ទុកក្នុងការអប់រំកូនៗ។ ឯអ្នកធ្វើជាមេបា ត្រូវតែជាគំរូល្អ ស្តាប់ និងដឹកនាំកូនដោយក្ដីស្រឡាញ់ ប៉ុន្តែត្រូវមានវិន័យ។ កុមារដែលមានការចិញ្ចឹមល្អ នឹងក្លាយជាមនុស្សប្រសើរ ជាសមាជិកល្អសម្រាប់សង្គមជាតិ។ នេះមិនមែនជាការដាក់បន្ទុកទៅលើឪពុកម្ដាយទាំងស្រុងនោះទេប៉ុន្តែវាជាការដាស់តឿនឱ្យឪពុកម្ដាយគ្រប់រូបដឹងអំពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងការចិញ្ចឹមបីបាច់និងអប់រំកូនៗឱ្យទៅជាពលរដ្ឋល្អក្នុងសង្គម។ ការបណ្ដុះបណ្ដាលអត្តចរិតល្អតាំងពីតូច គឺជាកាតព្វកិច្ចចម្បងរបស់មេបា ដើម្បីឱ្យកូនធំឡើងក្លាយជាមនុស្សដែលមានគុណធម៌ និងមានប្រយោជន៍ដល់សង្គម។ សរុបការមក កូនខូចព្រោះមេបា គឺជាពាក្យសុភាសិតដែលបង្ហាញពីសារៈសំខាន់នៃមេបាក្នុងការបណ្តុះបណ្តាលកូន។ ការចិញ្ចឹមកូនមិនមែនជាការផ្ដល់អាហារតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់ចំណេះដឹង គុណធម៌ និងសីលធម៌ផងដែរ។ ដូច្នេះ មេបាគ្រប់រូបគួរត្រៀមខ្លួន និងពិនិត្យខ្លួនឯងសិន មុននឹងបន្ទោសកូន។